ជាធម្មតា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរធ្វើឡើងនៅខែមេសា ហើយក៏ជាថ្ងៃឈប់សម្រាកធំមួយក្នុងប្រទេសកម្ពុជាផងដែរ។ ពិធីបុណ្យភ្ជុំបិណ្ឌធ្វើនៅខែកញ្ញាឬតុលា និងជាពេលសម្រាប់ធ្វើបុណ្យឧទ្ទិសកុសលជូនជីដូនជីតាដែលបានចែកឋាន។ ទីក្រុងភ្នំពេញមានភាពរស់រវើកនៅពេលចូលឆ្នាំខ្មែរ ព្រោះមានការប្រារព្ធពិធីអបអរសាទរស្ទើរតែគ្រប់កន្លែង។ កិច្ចការមួយសំខាន់នោះគឺអ្នកគួរតែ រៀបចំគម្រោងធ្វើដំណើរឱ្យបានយ៉ាងហោចណាស់មួយសប្ដាហ៍មុន។ ក្នុងអំឡុងពេលនេះមានប្រជាជនខ្មែរជាច្រើនធ្វើដំណើរទៅស្រុកកំណើត ឬ ចេញពីទីនោះទៅដើរលេងកម្សាន្តតាមកន្លែងនានា។ សំបុត្ររថយន្តឈ្នួល ឡានក្រុង និងរថភ្លើងអាចនឹងលក់ដាច់ ឬផ្លាស់ប្តូរម៉ោងធ្វើដំណើរក្នុងអំឡុងពេលបុណ្យទាន។ រំពឹងថាចរាចរណ៍នៅក្នុងប្រទេសនឹងមានការកកស្ទះ ព្រោះពលរដ្ឋខ្មែរច្រើនត្រឡប់ទៅតាមទីជនបទរៀងៗខ្លួន ដូច្នេះចរាចរណ៍ និងសំបុត្ររថយន្តអាចនឹងលក់ដាច់ ឬ ឡើងថ្លៃ។ សម្រាប់បុណ្យឆ្នាំខ្មែរ អ្នកគួររៀបចំខោអាវស្ដើងល្មម មិនក្រាស់ពេក ងាយស្ងួត និងកាបូបការពារទឹកសម្រាប់របស់មានតម្លៃ ព្រោះអ្នកអាចសើមដោយសារការលេងបាញ់ទឹក។ គោរពទំនៀមទម្លាប់ក្នុងតំបន់ដូចជា ស្លៀកពាក់សមរម្យពេលទៅទីវត្តអារាម ឬចូលរួមពិធីសាសនាសម្រាប់បុណ្យជាតិទាំងពីរនេះ ។ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរ អាជីវកម្មជាច្រើនអាចនឹងបិទ ឬផ្លាស់ប្តូរម៉ោងបើក ដូច្នេះសូមរៀបចំផែនការជាមុនសម្រាប់អាហារ ការធ្វើដំណើរ មុនចេញដំណើរ។ សម្រាប់បុណ្យចូលឆ្នាំខ្មែរ សូមត្រៀមខ្លួនសម្រាប់ការប្រារព្ធពិធីតាមដងផ្លូវជាមួយនឹងកាំភ្លើងបាញ់ទឹក ការលេងប៉ាតម្សៅ និងការលែងល្បែងប្រជាប្រិយខ្មែរ។ ប្រសិនបើអ្នកចូលចិត្តពេលវេលាស្ងប់ស្ងាត់ សូមគិតគូររកមើលគោលដៅទេសចរណ៍ណាដែលមានមនុស្សទៅតិច ឬចៀសពីការទៅកន្លែងសំខាន់ៗដែលគេប្រារព្ធពីធីអបអរសាទរអំឡុងពេលថ្ងៃសំខាន់ៗ។ សូមយកសាច់ប្រាក់ទៅតាមខ្លួនអាចជាលុយខ្មែរ ឬ ដុល្លារ ព្រោះ ម៉ាស៊ីន ATM ប្រហែលជារវល់ ហើយហាងតូចៗមួយចំនួនប្រហែលជាប្រើលុយផ្ទាល់ មិនមានការស្កេនតាមធនាគារនោះទេ។ អត្រាចរាចរណ៍អាចនឹងកើនឡើង ហើយតម្លៃតុក តុក ឬសាឡាងក៏អាចកើនឡើងក្នុងអំឡុងពេលថ្ងៃឈប់សម្រាកទាំងនេះដែរ ដូច្នេះត្រូវប្រាកដថាអ្នកបានចរចាតម្លៃជាមុន។ ជ្រើសរើសកាលបរិច្ឆេទមកដល់ ឬចេញដំណើររបស់អ្នកដោយប្រុងប្រយ័ត្ន ព្រោះ ប្រសិនបើអ្នកមកដល់វិញថ្ងៃឈប់សម្រាកទីមួយ អ្នកអាចប្រឈមមុខនឹងការកកស្ទះចរាចរណ៍ខ្លាំង។ ប្រសិនបើអ្នកចូលរួមលេងបាញ់ទឹក និងប៉ាតម្សៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ សូមប្រាកដថាទូរស័ព្ទ និងរបស់មានតម្លៃផ្សេងៗរបស់អ្នកត្រូវបានទុកនៅកន្លែងសុវត្ថិភាព។ អ្នកគួរជ្រើសរើសកន្លែងស្នាក់នៅដែលមានសុវត្ថិភាព ជាពិសេសនៅកន្លែងដែលមានមនុស្សច្រើន អ្នកគួរស្វែងរកសណ្ឋាគារណាដែលមានសុវត្ថិភាព និងមានទីតាំងល្អ។ ប្រសិនបើអ្នកទៅទស្សនាអង្គរវត្តសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនៅពេលព្រឹក ចូររៀបចំផែនការសម្រាប់ពេលព្រឹកព្រលឹម (ជាញឹកញាប់មុនពេលថ្ងៃរះ) និងត្រូវរំពឹងដែរថាអាចនឹងមានមនុស្សជាច្រើននៅទីនោះ។ ព្យាយាមបរិភោគទឺកឱ្យបានច្រើន និងការពារខ្លួនអ្នកពីកម្ដៅព្រះអាទិត្យ ព្រោះថាខែមេសា នៅក្នុងប្រទេសកម្ពុជា អាចនឹងក្តៅខ្លាំង។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំខ្មែរ នឹងមានការលក់អាហារតាមតូបតូចៗជាច្រើន ដូច្នេះអ្នកភ្លក់អាហារក្នុងស្រុក ប៉ុន្តែសូមពិនិត្យមើលអនាម័យផងដែរ។ ក្នុងឱកាសបុណ្យទាំងនេះ បើអ្នកធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ត្រូវចេញពីព្រលឹម ដើម្បីបញ្ចៀសផ្លូវដែលមានអ្នកត្រឡប់មកស្រុកកំណើតវិញ។ បើអ្នកធ្វើដំណើរតែម្នាក់ឯង សូមប្រុងប្រយ័ត្នចំពោះកន្លែងជុំវិញខ្លួនអ្នក ពេលក្នុងចំណោមមនុស្សច្រើន ចៀសវាងកុំឱ្យមានការលូកយកសម្ភារៈមានតម្លៃពីកាបូបដោយអ្នកមិនដឹងខ្លួន។ នៅកណ្តាលទីក្រុង ឬទីប្រជុំជនអាចមានការប្រារព្ធពិធីច្រើន និងឮៗរហូតដល់ពេលយប់ជ្រៅ ដូច្នេះ ប្រសិនបើអ្នកងាយនឹងទទួលសំឡេងរំខាន សូមជ្រើសរើសកន្លែងណាដែលស្ងាត់ជាង។ ប្រសិនបើអ្នកយកក្មេងៗមកតាមខ្លួន សូមប្រាកដថាពួកគេនៅជាប់អ្នកជានិច្ច ព្រោះក្នុងចំណោមមនុស្សច្រើនបែបនេះងាយនឹងធ្វើឱ្យវង្វេងគ្នាណាស់។។ អ្នកគួរតែមានគម្រោងបម្រុងទុកក្នុងករណីដែលការធ្វើដំណើររបស់អ្នកត្រូវបានពន្យារពេលព្រោះ រថយន្តជាច្រើនអាចនឹងត្រូវបានកក់ ហើយការធ្វើដំណើរត្រឡប់មកវិញអាចនឹងពេញ ហើយចង្អៀតផងដែរ។ បើសិនជាអ្នកធ្វើដំណើរតាមរថយន្ត សូមរើសរថយន្តណាដែលមានម៉ាស៊ីនត្រជាក់ល្អនិងផ្ដល់ការធ្វើដំណើរប្រកបដោយផាសុកភាព ព្រោះថាការធ្វើដំណើរនៅថ្ងៃបុណ្យគឺហត់នឿយណាស់។ ដោយឡែកបើអ្នករើសកន្លែងស្នាក់នៅវិញក៏ដូចគ្នាដែរ ត្រូវរើសកន្លែងស្នាក់នៅល្អដែលមានម៉ាស៊ីនត្រជាក់ និងការសម្រាកប្រកបដោយផាសុកភាព។ សរុបមកពិធីបុណ្យចូលឆ្នាំខ្មែរ និងភ្ជុំបិណ្ឌគឺជាឱកាសដ៏សប្បាយរីករាយមួយ ដើម្បីទៅលេងស្រុកកំណើត ជួបជុំគ្រួសារ និងដើរកំសាន្តទៅតំបន់ទេសចរណ៍នានាផងដែរ។ ដូច្នេះហើយការរៀបចំគម្រោងច្បាស់លាស់សម្រាប់ការធ្វើដំណើរអាចនឹងជួយកាត់បន្ថយការតានតឹងដែលអាចកើតឡើងក្នុងអំឡុងពេលធ្វើដំណើរផងដែរ។ ខាងលើនេះ សុទ្ធជាគន្លឹះសំខាន់ៗមួយចំនួនក្នុងការរៀបចំខ្លួន ដែលអ្នកគួរដឹងក្នុងអំឡុងពេលធ្វើដំណើរ។